អាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា បានក្លាយជាជម្រើសការងារដ៏ចម្បងមួយសម្រាប់យុវជនក្នុងស្រុក ដោយសារតែតម្រូវការសិក្សាភាសានេះមានការកើនឡើងគ្រប់ស្រទាប់វណ្ណៈ។ ការចេះភាសាអង់គ្លេសកម្រិតខ្ពស់បានផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរអាចក្លាយជាអ្នកផ្ទេរចំណេះដឹង និងជួយអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ។ ស្ថិរភាពការងារគឺជាចំណុចទាក់ទាញបំផុតមួយនៃអាជីពបង្រៀន ព្រោះសាលារៀនឯកជន និងសាធារណៈតែងតែស្វែងរកគ្រូបង្រៀនដែលមានសមត្ថភាពជាបន្តបន្ទាប់។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរមានអត្ថប្រយោជន៍ពិសេសក្នុងការយល់ដឹងពីការលំបាក និងបញ្ហាប្រឈមជាក់ស្តែងដែលសិស្សខ្មែរជួបប្រទះក្នុងពេលរៀនវេយ្យាករណ៍។ ការងារនេះមិនត្រឹមតែផ្តល់ប្រាក់ចំណូលសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវកិត្តិយស និងសេចក្តីថ្លៃថ្នូរខ្ពស់នៅក្នុងសង្គមខ្មែរដែលតែងតែគោរពឱ្យតម្លៃដល់អ្នកគ្រូ និងលោកគ្រូ។ បច្ចុប្បន្ននេះ គ្រូបង្រៀនភាសាអង់គ្លេសក្នុងស្រុកអាចទទួលបានប្រាក់បៀវត្សរ៍ប្រកួតប្រជែង បើប្រៀបធៀបទៅនឹងមុខជំនាញរដ្ឋបាល ឬជំនាញទូទៅផ្សេងទៀត។ ការបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស គឺជាគ្រឹះដ៏រឹងមាំសម្រាប់យុវជនខ្មែរក្នុងការឈានជើងចូលក្នុងអាជីពនេះប្រកបដោយវិជ្ជាជីវៈ។ សាលារៀនអន្តរជាតិធំៗនៅភ្នំពេញចាប់ផ្តើមផ្តល់តម្លៃកាន់តែខ្លាំងលើគ្រូបង្រៀនខ្មែរដែលមានវិធីសាស្ត្របង្រៀនទំនើប និងមានបញ្ចេញសំឡេងច្បាស់លាស់។ អាជីពបង្រៀនផ្តល់ឱកាសឱ្យបុគ្គលម្នាក់ៗអាចបន្តការសិក្សា និងស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរដើរតួជាស្ពានចម្លងវប្បធម៌ និងចំណេះដឹងពីពិភពលោកខាងក្រៅមកកាន់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ ការបង្រៀនក្រៅម៉ោងនៅតាមមជ្ឈមណ្ឌលភាសានានា ជួយឱ្យគ្រូបង្រៀនក្នុងស្រុកអាចរកចំណូលបន្ថែម និងពង្រីកបទពិសោធន៍ការងាររបស់ខ្លួនបានយ៉ាងឆាប់រហ័ស។ នៅក្នុងសម័យឌីជីថលនេះ គ្រូបង្រៀនខ្មែរជាច្រើនបានចាប់យកអាជីពបង្រៀនអនឡាញ ដែលអនុញ្ញាតឱ្យពួកគេអាចបង្រៀនសិស្សបានពីគ្រប់ទីកន្លែង។ ការយល់ដឹងអំពីចិត្តវិទ្យានៃការរៀនសូត្ររបស់កុមារខ្មែរ ជួយឱ្យគ្រូបង្រៀនក្នុងស្រុកអាចរៀបចំមេរៀនបានយ៉ាងមានប្រសិទ្ធភាព និងភាពរីករាយ។ គ្រូបង្រៀនភាសាអង់គ្លេសដែលមានបទពិសោធន៍អាចវិវត្តខ្លួនទៅជាអ្នករៀបចំកម្មវិធីសិក្សា (Curriculum Developer) ឬជាអ្នកគ្រប់គ្រងផ្នែកអប់រំនៅតាមសាលារៀន។ អាជីពនេះផ្តល់នូវតុល្យភាពរវាងជីវិតការងារ និងការរស់នៅបានល្អ តាមរយៈម៉ោងបង្រៀនដែលច្បាស់លាស់ និងការឈប់សម្រាកតាមការកំណត់របស់ក្រសួង។ ការចេះភាសាអង់គ្លេសស្ទាត់ជំនាញអនុញ្ញាតឱ្យគ្រូខ្មែរអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីយកចំណេះដឹងមកអភិវឌ្ឍសាលារបស់ខ្លួន។ ការងារជាគ្រូបង្រៀនតម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ និងការស្រឡាញ់ពេញចិត្តចំពោះការចែករំលែក ដែលជាគុណតម្លៃដ៏ល្អប្រពៃសម្រាប់មនុស្សគ្រប់រូប។ សាលារៀននៅតាមបណ្តាខេត្តកំពុងមានតម្រូវការខ្លាំងនូវគ្រូបង្រៀនភាសាអង់គ្លេសដែលមានសមត្ថភាព ដើម្បីកាត់បន្ថយគម្លាតចំណេះដឹងរវាងទីក្រុង និងជនបទ។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដូចជាការប្រើប្រាស់ក្តារខៀនឆ្លាតវៃ និងកម្មវិធីអប់រំ គឺជាជំនាញថ្មីដែលគ្រូខ្មែរត្រូវតែរៀនសូត្រ។ គ្រូបង្រៀនភាសាអង់គ្លេសក្នុងស្រុកច្រើនតែមានទំនាក់ទំនងជិតស្និទ្ធជាមួយអាណាព្យាបាលសិស្ស ដែលជួយឱ្យការអប់រំកាន់តែមានភាពរលូន។ ការប្រឡងជាប់ក្របខ័ណ្ឌរដ្ឋជាគ្រូបង្រៀនភាសាអង់គ្លេស ផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង និងប្រាក់សោធននិវត្តន៍សម្រាប់អនាគត។ គ្រូបង្រៀនខ្មែរអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីបង្កើតមាតិកាអប់រំលើបណ្តាញសង្គម ដែលជួយឱ្យមនុស្សរាប់ម៉ឺននាក់អាចរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។ ការយល់ដឹងពីកម្រិតសមត្ថភាពខុសៗគ្នារបស់សិស្សក្នុងថ្នាក់តែមួយ គឺជាជំនាញគ្រប់គ្រងថ្នាក់ដែលគ្រូខ្មែរត្រូវមានភាពប៉ិនប្រសប់។ អាជីពបង្រៀនជួយពង្រឹងជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈរបស់គ្រូបង្រៀនឱ្យកាន់តែមានភាពជឿជាក់លើខ្លួនឯង។ ការងារនេះផ្តល់ឱកាសឱ្យយើងបានជួប និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូបង្រៀនបរទេស ដែលជួយឱ្យការប្រើប្រាស់ភាសាកាន់តែមានភាពធម្មជាតិ។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈឱ្យសិស្សកម្ពុជាអាចប្រកួតប្រជែងក្នុងទីផ្សារការងារអាស៊ាន។ ការរៀបចំសន្លឹកកិច្ចការ និងសម្ភារៈឧបទេសដែលច្នៃប្រឌិត គឺជាផ្នែកមួយនៃការងារដែលតម្រូវឱ្យគ្រូមានការគិតបែបវិជ្ជមានជានិច្ច។ អាជីពនេះអនុញ្ញាតឱ្យអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែគ្រួសារ បើប្រៀបធៀបទៅនឹងការងារនៅក្នុងវិស័យសាជីវកម្មដែលមានសម្ពាធខ្លាំង។ ការមើលឃើញសិស្សរបស់ខ្លួនទទួលបានជោគជ័យ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ គឺជាមោទនភាព និងសុភមង្គលបំផុតរបស់គ្រូបង្រៀន។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាអាចចាប់ផ្តើមអាជីពតាំងពីពេលនៅជាសិស្សសាកលវិទ្យាល័យ ដែលជួយឱ្យពួកគេមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបានលឿន។ ការងារបង្រៀនតម្រូវឱ្យគ្រូមានក្រមសីលធម៌ខ្ពស់ ដើម្បីធ្វើជាគំរូដ៏ល្អដល់សិស្សានុសិស្សទាំងក្នុង និងក្រៅសាលារៀន។ ការយល់ដឹងអំពីវិធីសាស្ត្របង្រៀនបែបសកម្ម កំពុងត្រូវបានគ្រូខ្មែរយកមកអនុវត្តយ៉ាងទូលំទូលាយដើម្បីជំនួសឱ្យការបង្រៀនបែបបុរាណ។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរមានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូល និងលើកទឹកចិត្តសិស្សដែលហាក់ដូចជាមានការភ័យខ្លាចក្នុងការនិយាយភាសាបរទេស។ ការរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស ឬការប្រកួតប្រជែងអក្ខរាវិរុទ្ធ គឺជាផ្នែកមួយដែលគ្រូអាចជួយជំរុញស្មារតីសិស្ស។ ការងារជាគ្រូបង្រៀនផ្តល់នូវបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយសហការី និងអ្នកជំនាញក្នុងវិស័យអប់រំនៅទូទាំងប្រទេស។ គ្រូបង្រៀនខ្មែរដែលមានជំនាញច្បាស់លាស់អាចវិវត្តខ្លួនទៅជាអ្នកបកប្រែភាសា ឬអ្នកសម្របសម្រួលក្នុងកម្មវិធីអន្តរជាតិនានា។ ការចេះរៀបចំផែនការបង្រៀន ឱ្យមានសណ្តាប់ធ្នាប់ ជួយឱ្យគ្រូបង្រៀនអាចគ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាពក្នុងមួយម៉ោងសិក្សា។ ការកើនឡើងនៃសាលាចំណេះដឹងទូទៅដែលប្រើប្រាស់កម្មវិធីសិក្សាបរទេស បានបើកឱកាសការងារថ្មីៗសម្រាប់គ្រូខ្មែរដែលមានគុណវុឌ្ឍខ្ពស់។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាត្រូវមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាជម្លោះតូចតាចរវាងសិស្សានុសិស្សនៅក្នុងថ្នាក់។ ការបង្រៀនភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ដូចជាភាសាអង់គ្លេសសម្រាប់ធុរកិច្ច ឬវិស័យពេទ្យ គឺជាជំនាញដែលកំពុងមានតម្រូវការខ្លាំង។ ការងារនេះផ្តល់នូវអារម្មណ៍ស្រស់ស្រាយជានិច្ច ព្រោះគ្រូបាននៅក្បែរ និងធ្វើការជាមួយក្មេងៗ ឬយុវជនដែលមានថាមពលវិជ្ជមាន។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរអាចជួយសិស្សក្នុងការរៀបចំខ្លួនដើម្បីប្រឡងយកវិញ្ញាបនបត្រអន្តរជាតិដូចជា IELTS ឬ TOEFL។ ការបង្រៀនមិនត្រឹមតែជាការផ្ដល់ចំណេះដឹងទេ ប៉ុន្តែវាក៏ជាការបង្រៀនពីសុជីវធម៌ និងការរស់នៅក្នុងសង្គមដល់សិស្សផងដែរ។ គ្រូបង្រៀនខ្មែរដែលមានសមត្ថភាពអាចក្លាយជាគ្រូឧទ្ទេសសម្រាប់បណ្តុះបណ្តាលគ្រូបង្រៀនផ្សេងទៀតនៅតាមបណ្តាខេត្ត។ ការប្រើប្រាស់ហ្គេម និងសកម្មភាពកម្សាន្តនៅក្នុងថ្នាក់រៀន គឺជាវិធីសាស្ត្រដែលគ្រូខ្មែរប្រើដើម្បីធ្វើឱ្យសិស្សចូលចិត្តរៀនភាសាអង់គ្លេស។ អាជីពបង្រៀនផ្តល់ឱកាសឱ្យអ្នកមានការងារធ្វើពេញមួយជីវិត ដរាបណាអ្នកនៅមានកម្លាំង និងចំណេះដឹងក្នុងការចែករំលែក។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរយល់ច្បាស់ពីឫសគល់នៃកំហុសវេយ្យាករណ៍ដែលបណ្តាលមកពីការបកប្រែផ្ទាល់ពីភាសាខ្មែរ។ ការងារនេះជួយឱ្យគ្រូមានសមត្ថភាពក្នុងការវិភាគ និងវាយតម្លៃលើការរីកចម្រើនរបស់សិស្សម្នាក់ៗតាមរយៈលទ្ធផលតេស្ត។ គ្រូបង្រៀនខ្មែរច្រើនតែដើរតួជាទីប្រឹក្សាសម្រាប់សិស្សក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ។ ការកើនឡើងនៃតម្រូវការគ្រូបង្រៀនភាសាអង់គ្លេស បានធ្វើឱ្យមានការប្រកួតប្រជែងអត្ថប្រយោជន៍ការងាររវាងសាលារៀនឯកជននានា។ ការងារបង្រៀនផ្តល់ឱ្យអ្នកនូវឱកាសការងារឯករាជ្យ ដែលអាចបង្រៀនជាមួយសិស្សម្នាក់ទល់នឹងម្នាក់តាមផ្ទះ។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាត្រូវតែមានភាពច្នៃប្រឌិតក្នុងការបង្កើតបរិយាកាសថ្នាក់រៀនឱ្យមានភាពរស់រវើក។ អាជីពបង្រៀនជួយឱ្យអ្នកមានការផ្ដោតអារម្មណ៍ខ្ពស់ និងមានសណ្ដាប់ធ្នាប់ក្នុងការរៀបចំឯកសារផ្សេងៗ។ គ្រូបង្រៀនខ្មែរដែលចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងទទួលបានការគោរព និងកោតសរសើរពីមិត្តភក្តិ និងសាច់ញាតិ។ ការងារនេះជួយឱ្យអ្នកមានសមត្ថភាពក្នុងការសម្របខ្លួនជាមួយមនុស្សដែលមានចរិតលក្ខណៈ និងសាវតារខុសៗគ្នា។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរអាចជួយសម្រួលដល់ការយល់ដឹងពីសកលភាវូបនីយកម្មដល់សិស្សនៅតាមតំបន់ដាច់ស្រយាល។ ការបង្រៀនភាសាអង់គ្លេសដល់មនុស្សពេញវ័យដែលជាបុគ្គលិកក្រុមហ៊ុន គឺជាទីផ្សារការងារមួយទៀតដែលផ្តល់ចំណូលខ្ពស់។ គ្រូបង្រៀនខ្មែរត្រូវតែតាមដាន និងប្រើប្រាស់សៀវភៅសិក្សាថ្មីៗដែលបោះពុម្ពដោយគ្រឹះស្ថានល្បីៗដូចជា Oxford ឬ Cambridge។ អាជីពនេះផ្តល់នូវស្ថិរភាពផ្លូវចិត្តខ្ពស់ ដោយសារវាជាការងារដែលផ្តល់ផលបុណ្យ និងការដឹងគុណពីសំណាក់សិស្សានុសិស្ស។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចជា ការបើកសាលាបង្រៀនភាសាតូចៗនៅក្នុងសហគមន៍។ ការប្រើប្រាស់បទចម្រៀង និងខ្សែភាពយន្តអន្តរជាតិក្នុងការបង្រៀន ជួយឱ្យសិស្សខ្មែរឆាប់ចាប់បានការបញ្ចេញសំឡេងបានល្អ។ ការងារនេះទាមទារឱ្យគ្រូមានការរៀបចំខ្លួន និងសម្លៀកបំពាក់ឱ្យបានសមរម្យដើម្បីរក្សាតម្លៃជាគ្រូបង្រៀនខ្មែរ។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាត្រូវមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា ដើម្បីតាមដានសកម្មភាពសិស្ស។ ការងារបង្រៀនជួយឱ្យអ្នកមានចំណេះដឹងទូទៅទូលំទូលាយ តាមរយៈការអានអត្ថបទមេរៀនដែលមានប្រធានបទចម្រុះ។ គ្រូបង្រៀនខ្មែរអាចជួយសិស្សដែលខ្សោយឱ្យមានការតាំងចិត្ត និងមិនបោះបង់ការសិក្សាចោលពាក់កណ្តាលទី។ អាជីពនេះផ្តល់ឱកាសឱ្យអ្នកបានក្លាយជាអ្នកដឹកនាំ និងជាអ្នកជំរុញទឹកចិត្ត ដល់យុវជនជំនាន់ក្រោយ។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរមានភាពងាយស្រួលក្នុងការសម្របសម្រួលជាមួយអាជ្ញាធរអប់រំក្នុងស្រុក។ ការងារបង្រៀនជួយឱ្យអ្នកមានភាពរហ័សរហួនក្នុងការឆ្លើយតបនឹងសំណួរដែលមិនបានគ្រោងទុកពីសំណាក់សិស្ស។ គ្រូបង្រៀនខ្មែរដែលមានសមត្ថភាពអាចទទួលបានការអញ្ជើញឱ្យទៅចូលរួមសន្និសីទអប់រំនៅក្រៅប្រទេស។ ការងារនេះផ្តល់នូវភាពរីករាយតាមរយៈការរៀបចំកម្មវិធីជប់លៀង ឬដំណើរកម្សាន្តសិក្សាជាមួយសិស្សានុសិស្ស។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាត្រូវតែមានជំនាញក្នុងការប្រើប្រាស់វចនានុក្រមអនឡាញឱ្យបានត្រឹមត្រូវ។ អាជីពបង្រៀនជួយឱ្យអ្នកមានចិត្តមេត្តា និងការយោគយល់ខ្ពស់ចំពោះកំហុសឆ្គងរបស់សិស្សក្នុងការរៀនសូត្រ។ ការងារនេះផ្តល់នូវឱកាសក្នុងការកសាងកេរ្តិ៍ឈ្មោះល្អប្រសើរនៅក្នុងសហគមន៍ដែលអ្នករស់នៅ។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរត្រូវតែមានភាពយុត្តិធម៌ក្នុងការដាក់ពិន្ទុ និងការវាយតម្លៃលើសមត្ថភាពសិស្ស។ អាជីពនេះជួយឱ្យអ្នកមានភាពច្នៃប្រឌិតក្នុងការបង្កើតបរិយាកាសថ្នាក់រៀនដែលពោរពេញដោយការតុបតែងអប់រំ។ គ្រូបង្រៀនខ្មែរអាចជួយសិស្សក្នុងការសរសេរសំបុត្រសុំអាហារូបករណ៍ ឬការសរសេរប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស។ គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរមានឱកាសក្នុងការធ្វើការងារក្រៅម៉ោងជាអ្នកស្រាវជ្រាវទីផ្សារឱ្យក្រុមហ៊ុនអន្តរជាតិ។ អាជីពបង្រៀនជួយឱ្យអ្នកមានការយល់ដឹងកាន់តែច្បាស់ពីវប្បធម៌នៃបណ្តាប្រទេសនិយាយភាសាអង់គ្លេស។ ការងារបង្រៀនជួយឱ្យអ្នកមានសមត្ថភាពក្នុងការរៀបចំកម្មវិធីសិក្សាសម្រាប់វគ្គសិក្សាខ្លីៗនៅតាមសហគមន៍។ គ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជាគឺជាផ្នែកមួយនៃកម្លាំងចលករដែលជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ សរុបមក អាជីពជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់ជនជាតិខ្មែរ គឺជាអាជីពដ៏មានអត្ថន័យ និងជាគ្រឹះនៃភាពជោគជ័យសម្រាប់ទាំងគ្រូ និងសិស្ស។